រឿងខ្មោចក្នុងភាពយន្តខ្មែរបានដើរតួនាទីយ៉ាងសំខាន់ក្នុងការឆ្លុះបញ្ចាំងពីជំនឿ និងអបិយជំនឿក្នុងសង្គម។ នៅក្នុងរឿងខ្មោចបានតាមរយៈការបង្ហាញពី តួនាទីនៃគំនុំសងសឹក ការរំលឹកពីកម្មផល ការស្លាប់ដ៏អាថ៌កំបាំង ការដាក់ទោស និងអបិយជំនឿផ្សេងៗជាដើម។ រឿងប្រភេទគំនុំសងសឹក គឺជាប្រភេទរឿងខ្មោចដែលពេញនិយមបំផុត ព្រោះខ្មោចប្រភេទនេះច្រើនតែជាវិញ្ញាណរបស់ជនរងគ្រោះដែលបានស្លាប់ដោយអយុត្តិធម៌ ឬត្រូវគេធ្វើបាបយ៉ាងឃោរឃៅ។ គោលដៅរបស់ពួកគេគឺវិលត្រឡប់មកវិញដើម្បី ទារយុត្តិធម៌ និងសងសឹក ទៅលើអ្នកដែលបានធ្វើបាបពួកគេ។ ភាពយន្តនេះច្រើនមានភាពភ័យរន្ធត់និងជក់ចិត្ត ដោយសារខ្មោចបានធ្វើសកម្មភាពលងបន្លាច និងធ្វើបាបដល់អ្នកដែលចង់សងសឹក។ ចំណែកប្រភេទរឿងការដាក់ទោស និងអបិយជំនឿវិញ គឺខ្មោចបានលងដើម្បីដាក់ទណ្ឌកម្មដល់អ្នកដែលបានប្រព្រឹត្តខុសឆ្គង ឬមិនបានគោរពតាមជំនឿបុរាណ។ ខ្មោចប្រភេទនេះជារឿយៗត្រូវបានផ្សារភ្ជាប់ជាមួយ មន្តអាគម ឬរឿងរ៉ាវដែលបម្រាមក្នុងសង្គម។ ពួកគេមិនត្រឹមតែបំភ័យនោះទេ តែបានធ្វើបាបមនុស្សទាំងផ្លូវកាយ និងផ្លូវចិត្តដើម្បីជាការព្រមាន។ រឿងប្រភេទនេះបានជួយពង្រឹងនូវជំនឿលើអបិយជំនឿក្នុងសង្គមខ្មែរ និងបានបង្រៀនពីផលវិបាកនៃការប្រព្រឹត្តខុសឆ្គង។ រីឯរឿងខ្មោចប្រភេទ កម្មផល និងការស្លាប់ដ៏អាថ៌កំបាំងវិញ គឺខ្មោចបានបង្ហាញខ្លួនដើម្បីដោះស្រាយរឿងអាថ៌កំបាំងដែលនៅសេសសល់។ ខ្មោចប្រភេទនេះមានលក្ខណៈស្លូតជាងមុន មិនសូវឃោរឃៅទេ ប៉ុន្តែមានចេតនាច្បាស់លាស់ក្នុងការ បង្ហាញការពិត។ ពួកគេបានដើរតួជាអ្នកនាំស្វែងរកភស្តុតាង ឬជាតួអង្គដែលនៅស្ងៀម ប៉ុន្តែបានជួយឲ្យតួអង្គមនុស្សអាចស្វែងរកមូលហេតុនៃការស្លាប់របស់ពួកគេ។ រឿងប្រភេទនេះបានឆ្លុះបញ្ចាំងពីជំនឿលើ កម្មផល ដែលថាទង្វើអាក្រក់របស់មនុស្សម្នាក់នឹងទទួលបានផលកម្មវិញនៅថ្ងៃណាមួយ។ តួនាទីនីមួយៗនៃខ្មោចនៅក្នុងភាពយន្តខ្មែរបានបង្កើតនូវភាពខុសប្លែកគ្នាយ៉ាងច្បាស់លាស់ទៅលើប្រភេទនៃសាច់រឿង និងអត្ថន័យដែលចង់បង្ហាញទៅកាន់អ្នកទស្សនា។ ដោយខ្មោចគំនុំសងសឹក គឺជាប្រភេទខ្មោចដែល មានសកម្មភាព និងគោលដៅច្បាស់លាស់។ ខ្មោចប្រភេទនេះច្រើនតែជាវិញ្ញាណរបស់ជនរងគ្រោះដែលបានស្លាប់ដោយអយុត្តិធម៌ ហើយបានត្រឡប់មកវិញដើម្បីទារសងសឹកទៅលើអ្នកដែលបានសម្លាប់ខ្លួន។ វិធីសាស្ត្ររបស់ពួកគេគឺមិនមែនត្រឹមតែលងបន្លាចដោយសំឡេង ឬរូបភាពប៉ុណ្ណោះទេ តែបានប្រើប្រាស់ អំពើហិង្សា និងការធ្វើបាប ទារុណកម្មផ្សេងៗផងដែរ ដើម្បីឲ្យអ្នកប្រព្រឹត្ត ទទួលរងនូវការឈឺចាប់។ ប៉ុន្តែរឿងខ្មោចដែលដាក់ទោស និងអបិយជំនឿ គឺជាប្រភេទខ្មោចដែលបានធ្វើទណ្ឌកម្ម ឬជាអ្នកយាមកាមក្បួនច្បាប់។ ពួកគេមិនបានសងសឹកនោះទេ ប៉ុន្តែបានបង្ហាញខ្លួនដើម្បីដាក់ទោសអ្នកដែលមានបាបកម្ម ឬអ្នកដែលមិនបានគោរពតាមជំនឿបុរាណ។ ឧទាហរណ៍ ក្នុងរឿងមួយចំនួន ខ្មោចបានលងបន្លាចមនុស្សដែលបានប្រមាថដល់ព្រលឹងអ្នកតា ឬបានចូលទៅកន្លែងបម្រាមដោយគ្មានការអនុញ្ញាត។ ភាពភ័យរន្ធត់នៅក្នុងរឿងប្រភេទនេះគឺកើតចេញពី ការរំលោភលើបម្រាមផ្សេងៗ និងជំនឿលើការគោរពនៃអបិយជំនឿ ដោយខុសប្លែកពីរឿងខ្មោចគំនុំសងសឹក ។ ចំំណែកឯរឿងខ្មោចកម្មផល និងអាថ៌កំបាំងវិញ គឺជាប្រភេទខ្មោចដែល មានលក្ខណៈអកម្ម និងជាអ្នកបង្ហាញការពិត ហើយវាខុសគ្នារឿងខ្មោចដែលដាក់ទោស និងអបិយជំនឿ។ ភាពយន្តខ្មោចខ្មែរល្បីៗជាច្រើនបានបង្ហាញពីតួនាទីផ្សេងៗគ្នា ដែលបានដើរតួជាផ្នែកសំខាន់នៃសាច់រឿង ក្នុងនោះដូចជា រឿងព្រាយក្បាល៨ រឿងភូមិគ្រឹះខ្មោច និងរឿងខ្មោចឆៅជាដើម។ ដោយរឿងព្រាយក្បាល៨ ជាភាពយន្តនេះបានបង្ហាញពីសកម្មភាពរបស់ខ្មោចជា ខ្មោចគំនុំសងសឹក ដ៏ឃោរឃៅ។ ដោយសាច់រឿង មានតួអង្គខ្មោចគឺជានារីម្នាក់ដែលត្រូវបានប្ដីរបស់ខ្លួនក្បត់ ហើយត្រូវគេសម្លាប់យ៉ាងសាហាវព្រៃផ្សៃ។ ព្រលឹងរបស់នាងមិនបានទៅណាឆ្ងាយទេ ប៉ុន្តែបានវិលត្រឡប់មកវិញដើម្បី សងសឹក ទារយុត្តិធម៌ ទៅលើប្ដី និងសាហាយរបស់ប្តី។ ខ្មោចព្រាយក្បាល៨ បានប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ទាំងការលងបន្លាច ការធ្វើទារុណកម្មផ្លូវចិត្ត និងផ្លូវកាយ ដើម្បីឲ្យអ្នកដែលបានធ្វើខុសចំពោះខ្លួនទទួលរងនូវការឈឺចាប់ជាទីបំផុត។ រីឯរឿងភូមិគ្រឹះខ្មោចវិញ ជារឿងដែលមានការសងសឹក និងការដោះស្រាយអាថ៌កំបាំង។ វិញ្ញាណដែលរស់នៅក្នុងផ្ទះនោះមិនត្រឹមតែលងបន្លាចមនុស្សដែលចូលទៅនោះទេ ប៉ុន្តែបានព្យាយាមធ្វើឲ្យមនុស្សដែលរស់ទីនោះដឹងការពិតពី ឃាតកម្មដែលបានកើតឡើងកាលពីអតីតកាល។ ខ្មោចបានធ្វើសកម្មភាពដើម្បីបង្ហាញទីតាំងលាក់បាំងសាកសព ឬភស្តុតាង ដើម្បីជួយឲ្យតួអង្គដោះស្រាយរឿងក្តីនេះ។ សម្រាប់រឿងខ្មោចឆៅវិញ ភាពយន្តនេះបានបង្ហាញពីតួនាទីរបស់ខ្មោចជា ការរំលឹកពីកម្មផល។ តួអង្គខ្មោចមិនមែនជាខ្មោចដែលឃោរឃៅនោះទេ ប៉ុន្តែជាវិញ្ញាណរបស់យុវជនម្នាក់ដែលបានស្លាប់ដោយសារតែគ្រោះថ្នាក់។ គោលបំណងរបស់គេគឺមិនមែនដើម្បីសងសឹកទេ ប៉ុន្តែដើម្បី ព្រមានមិត្តភ័ក្តិរបស់ខ្លួន ពីគ្រោះថ្នាក់ដែលកំពុងរង់ចាំនៅខាងមុខ និងបង្ហាញពីផលវិបាកនៃទង្វើធ្វេសប្រហែសរបស់ពួកគេ។ ខ្មោចនេះបានដើរតួនាទីជាអ្នកណែនាំផ្លូវ និងជាមេរៀនបង្រៀនអ្នកទស្សនាឲ្យមានការប្រុងប្រយ័ត្ន និងទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន។ ភាពពេញនិយមនេះមិនមែនគ្រាន់តែមកពីភាពភ័យរន្ធត់នោះទេ ប៉ុន្តែក៏មកពីអត្ថន័យនៅក្នុងសាច់រឿងផងដែរ។ រឿងខ្មោចគំនុំសងសឹកបានទទួលការពេញចិត្តដ៏ខ្លាំងពីអ្នកទស្សនា ព្រោះវាបានឆ្លុះបញ្ចាំងពី សេចក្តីប្រាថ្នាចង់បានយុត្តិធម៌ របស់មនុស្សក្នុងសង្គម។ ខ្មោចក្នុងរឿងនេះបានក្លាយជានិមិត្តរូបនៃ ការតស៊ូរបស់ជនរងគ្រោះ ដែលគ្មាននរណាម្នាក់អាចជួយបាន ហើយបានត្រឡប់មកវិញដើម្បីទារយុត្តិធម៌។ ភាពយន្តបែបនេះបានធ្វើឲ្យអ្នកទស្សនាមានអារម្មណ៍រំភើប និងពេញចិត្តនៅពេលដែលឃើញជនដែលបានប្រព្រឹត្តអំពើអាក្រក់ទទួលបានផលកម្ម។ ទន្ទឹមនឹងនេះភាពយន្តដែលពេញនិយមបំផុតបានបញ្ចូលគ្នានូវប្រធានបទសងសឹកជាមួយធាតុផ្សំនៃ អបិយជំនឿផងដែរ។ ភាពយន្តបានបង្ហាញពីរបៀបដែលខ្មោចប្រើប្រាស់កម្លាំងពី មន្តអាគម អាគម ឬ ពិធីបុរាណ ដើម្បីធ្វើទារុណកម្មជនសង្ស័យ។ ការរួមបញ្ចូលគ្នានេះបានធ្វើឲ្យរឿងមានភាពរន្ធត់ជាងមុន ព្រោះវាបានទាក់ទងទៅនឹងជំនឿពីបុរាណដែលប្រជាជនខ្មែរមួយចំនួននៅតែជឿជាក់។ ឧទាហរណ៍ ខ្មោចអាចប្រើ មន្តអាគមបិសាច ដើម្បីបង្កឲ្យមានគ្រោះថ្នាក់ ឬចូលសណ្ឋិតក្នុងខ្លួនមនុស្ស។ បើប្រៀបធៀបទៅនឹងរឿងគំនុំសងសឹក រឿងខ្មោចដែលមានប្រធានបទ កម្មផល ឬដោះស្រាយអាថ៌កំបាំង គឺមិនសូវទទួលបានការគាំទ្រខ្លាំងឡើយ។ ភាពយន្តប្រភេទនេះច្រើនមានលក្ខណៈធម្មតាៗ ហើយផ្តោតលើការស៊ើបអង្កេតច្រើនជាងការលងបន្លាចដោយផ្ទាល់ ដែលអាចមិនសូវទាក់ទាញអារម្មណ៍សម្រាប់អ្នកទស្សនាដែលចូលចិត្តភាពភ័យរន្ធត់។ ដូចនេះ ភាពយន្តខ្មោចដែលជោគជ័យបំផុតគឺតែងតែមាន សាច់រឿងសងសឹក ហើយបានប្រើប្រាស់កម្លាំងអបិយជំនឿ របស់ខ្មោចដើម្បីធ្វើឲ្យអ្នកទស្សនាភ័យខ្លាច។